នៅក្នុងសង្គមខ្មែរ មិត្តភាពត្រូវបានចាត់ទុកថាជាចំណងដ៏ពិសិដ្ឋមួយ ដែលមិនត្រឹមតែផ្អែកលើភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងជំនឿសាសនា និងសកម្មភាពរួមគ្នាផងដែរ។ ការទៅវត្តជាមួយគ្នាមិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចសាសនានោះទេ ប៉ុន្តែវាជាសកម្មភាពដ៏មានអត្ថន័យដែលបានជួយពង្រឹងនូវចំណងមិត្តភាពឲ្យកាន់តែមានភាពរឹងមាំនិងស្ថិតស្ថេរ។ វាក៏ជាការឆ្លុះបញ្ចាំងពីតម្លៃនៃសាមគ្គីភាពនិងការរួបរួមគ្នាដែលប្រជាជនខ្មែរមានចំពោះគ្នាទៅវិញទៅមក។ ការធ្វើដំណើរទៅកាន់ទីកន្លែងដ៏ពិសិដ្ឋជាមួយមិត្តភក្តិបានបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតដែលមនុស្សគ្រប់រូបមិនអាចបំភ្លេចបានឡើយ។ វាជាបទពិសោធន៍ដែលបានបង្រៀនឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានជួយឱ្យយើងកាន់តែយល់ពីគ្នាបានច្បាស់។ ការទៅវត្តជាមួយគ្នាជាមួយមិត្តភក្តិបានផ្តល់នូវសារៈសំខាន់ជាច្រើនដែលបានជួយពង្រឹងមិត្តភាពឲ្យកាន់តែមានភាពរឹងមាំ។ សារៈសំខាន់ទីមួយគឺការបង្កើតបុណ្យកុសលរួមគ្នា ដែលជាជំនឿដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ នៅពេលដែលមិត្តភក្តិធ្វើបុណ្យជាមួយគ្នា ពួកគេបានរួមគ្នាប្រមូលផ្តុំនូវកុសលផលបុណ្យដែលនឹងផ្តល់ផលល្អសម្រាប់ពួកគេទាំងអស់គ្នា។ ការធ្វើបែបនេះបានបង្កើតនូវអារម្មណ៍ដ៏កក់ក្តៅដែលបានជួយឲ្យពួកគេមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក ហើយចង់បន្តការធ្វើបុណ្យជាមួយគ្នា។ សារៈសំខាន់មួយទៀតគឺការចែករំលែកជំនឿ និងតម្លៃដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពពិតប្រាកដ។ ពួកគេបានចែករំលែកទស្សនៈអំពីជំនឿរបស់ពួកគេដែលបានជួយឲ្យពួកគេយល់ពីគ្នាបានច្បាស់។ វាក៏បានបង្កើតនូវភាពស៊ីជម្រៅនៅក្នុងទំនាក់ទំនងរបស់ពួកគេផងដែរ។ ការយល់ដឹងពីតម្លៃខាងវិញ្ញាណរបស់គ្នាទៅវិញទៅមកបានធ្វើឱ្យមិត្តភាពកាន់តែមានអត្ថន័យជ្រាលជ្រៅខ្លាំងបំផុត។ លើសពីនេះទៅទៀត ការទៅវត្តជាមួយគ្នាបានបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ ដែលជាកត្តាមួយដ៏សំខាន់សម្រាប់សុខភាពផ្លូវចិត្ត។ បរិយាកាសដ៏ស្ងប់ស្ងាត់នៅក្នុងវត្តបានជួយបំបាត់នូវភាពតានតឹងនិងធ្វើឱ្យចិត្តរបស់ពួកគេមានភាពធូរស្រាល។ ពួកគេអាចចំណាយពេលជាមួយគ្នាក្នុងភាពស្ងប់ស្ងាត់ដើម្បីពិភាក្សាអំពីបញ្ហាដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ វាក៏ជាពេលវេលាដ៏ល្អមួយដើម្បីធ្វើសមាធិនិងស្វែងយល់ពីខ្លួនឯងផងដែរ។ ការធ្វើបែបនេះបានជួយឲ្យមិត្តភាពរបស់ពួកគេកាន់តែមានភាពស្និទ្ធស្នាល។ ការទៅវត្តជាមួយគ្នាមានច្រើនទម្រង់ដែលត្រូវបានអនុវត្តនៅក្នុងសង្គមខ្មែរដែលបានជួយពង្រឹងមិត្តភាព។ ទម្រង់ទីមួយគឺការទៅវត្តនៅថ្ងៃធម្មតាឬថ្ងៃសីល ដែលជាទម្លាប់មួយដែលត្រូវបានអនុវត្តដោយមនុស្សគ្រប់វ័យ។ នៅថ្ងៃធម្មតា ពួកគេបានទៅវត្តដើម្បីថ្វាយបង្គំ ចែកទាន និងស្តាប់ធម៌ទេសនាដែលបានបង្រៀនឱ្យពួកគេរស់នៅដោយសុចរិត។ នៅថ្ងៃសីល ពួកគេបានទៅវត្តដើម្បីសុំសីលប្រាំបីនិងចូលរួមក្នុងសកម្មភាពសាសនាជាមួយគ្នា។ ការធ្វើបែបនេះបានបង្កើតនូវទម្លាប់ល្អដែលបានជួយឲ្យពួកគេមានអាកប្បកិរិយាល្អចំពោះគ្នា។ ទម្រង់មួយទៀតគឺការទៅវត្តនៅថ្ងៃបុណ្យជាតិឬសាសនា ដែលជាសកម្មភាពដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនជាដើម ដែលបានផ្តល់ឱកាសឲ្យពួកគេជួបជុំគ្នាជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។ ពួកគេបានស្លៀកពាក់ដូចគ្នាហើយបានទៅវត្តជាមួយគ្នាដើម្បីធ្វើបុណ្យ។ ការចូលរួមក្នុងពិធីបុណ្យទាំងនេះបានបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃដែលពួកគេអាចចែករំលែកជាមួយគ្នាបាន។ ទម្រង់ទីបីគឺការជួយការងារវត្ត ដែលជាសកម្មភាពមួយដ៏មានអត្ថន័យបំផុតដែលបានបង្ហាញពីទឹកចិត្តដ៏បរិសុទ្ធ។ ពួកគេអាចជួយរៀបចំពិធីបុណ្យ សម្អាតបរិវេណវត្ត លាងសម្អាតចានឆ្នាំង ឬជួយចំអិនអាហារសម្រាប់ព្រះសង្ឃជាដើម។ ការធ្វើការរួមគ្នាដើម្បីគោលបំណងរួមបានពង្រឹងនូវស្មារតីសាមគ្គីភាពនិងការយកចិត្តទុកដាក់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ វាក៏ជាការបង្ហាញពីភាពស្មោះត្រង់និងការស្រលាញ់ដែលពួកគេមានចំពោះមិត្តរបស់ពួកគេផងដែរ។ ជាចុងក្រោយ ការទៅវត្តជាមួយគ្នាបានធ្វើឲ្យមិត្តភាពកាន់តែមានអត្ថន័យជ្រាលជ្រៅហើយមានភាពរឹងមាំខ្លាំងបំផុត។